កាលពីដើមឡើយ ព្រៃឈើដ៏សំបូរបែបរបស់កម្ពុជាគឺជា "ឃ្លាំងអាហារ" ដ៏ធំសម្រាប់ប្រជាជនដែលរស់នៅតាមតំបន់ជនបទ និងភ្នំដាច់ស្រយាល។ ក្នុងសម័យបុរាណ ការបរិភោគសាច់សត្វព្រៃគឺជាផ្នែកមួយនៃវប្បធម៌រស់នៅតាមបែបធម្មជាតិ ដែលមនុស្សបរបាញ់សម្រាប់តែការផ្គត់ផ្គង់ក្នុងគ្រួសារប៉ុណ្ណោះ។ ម្ហូបអាហារដែលធ្វើពីសាច់សត្វព្រៃ ដូចជាជ្រូកព្រៃ ឬឈ្លូស ច្រើនតែត្រូវបានរៀបចំឡើងក្នុងពិធីបុណ្យភូមិ ឬការជួបជុំសាច់ញាតិសំខាន់ៗ។ កសិករខ្មែរជំនាន់មុនជឿថា សាច់សត្វព្រៃមានរសជាតិឆ្ងាញ់ និងមានថាមពលខ្លាំងជាងសាច់សត្វចិញ្ចឹម ដោយសារពួកវាស៊ីចំណីធម្មជាតិក្នុងព្រៃ។ ការបរបាញ់តាមបែបប្រពៃណីប្រើប្រាស់ឧបករណ៍សាមញ្ញៗដូចជា ស្នា ធ្នូ ឬអន្ទាក់ខ្សែគោ ដែលមិនបានបង្កការហិនហោចដល់ចំនួនសត្វព្រៃទាំងមូលឡើយ។ សាច់សត្វស្លាប ដូចជាមាន់ព្រៃ ឬទាព្រៃ ត្រូវបានគេយកមកស្លម្ជូរគ្រឿង ឬអាំង ដែលជាមុខម្ហូបដ៏ពេញនិយមក្នុងចំណោមអ្នកដើរព្រៃ។ ចំណេះដឹងក្នុងការចម្អិនសាច់សត្វព្រៃត្រូវបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយ ដោយប្រើប្រាស់គ្រឿងទេសក្នុងស្រុកដើម្បីបំបាត់ក្លិនឆ្អាប។ កាលពីមុន ចំនួនសត្វព្រៃនៅមានច្រើនលើសលប់ រហូតដល់ថ្នាក់សត្វខ្លះដូចជាជ្រូកព្រៃ បានចូលមកបំផ្លាញដំណាំកសិករថែមទៀតផង។ ការបរិភោគសត្វព្រៃក្នុងសម័យនោះ មិនមែនជាការបង្ហាញពីភាពស៊ីវិល័យ ឬមានបានទេ តែវាជាការរស់នៅតាមលទ្ធភាពជាក់ស្តែង។ ព្រៃឈើ និងសត្វព្រៃត្រូវបានគេគោរពក្នុងនាមជាម្ចាស់ទឹកម្ចាស់ដី ដែលការបរបាញ់ត្រូវធ្វើឡើងដោយការសុំអនុញ្ញាតតាមបែបជំនឿ។ ក្រៅពីអាហារ សរីរាង្គសត្វព្រៃមួយចំនួនត្រូវបានគេយកមកត្រាំស្រា ឬធ្វើជាថ្នាំបុរាណតាមជំនឿតៗគ្នា។ ឆ្អឹងសត្វខ្លា ឬស្នែងសត្វកម្រ ត្រូវបានគេជឿថាអាចព្យាបាលជំងឺសន្លាក់ និងពង្រឹងកម្លាំងធាតុនៅក្នុងខ្លួនមនុស្ស។ ឈាមពង្រូល ឬស្រការបស់វាត្រូវបានគេយកមកប្រើប្រាស់ក្នុងគោលបំណងព្យាបាលជំងឺសើស្បែក ឬបញ្ហាដង្ហើម ទោះបីគ្មានការបញ្ជាក់តាមវិទ្យាសាស្ត្រក៏ដោយ។ ការបរិភោគសាច់សត្វព្រៃត្រូវបានគេជឿថាអាចជួយឱ្យរាងកាយធន់នឹងអាកាសធាតុត្រជាក់ ឬការរស់នៅក្នុងស្ថានភាពលំបាក។ ជំនឿទាំងនេះបានចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិតខ្មែរ ដែលធ្វើឱ្យតម្រូវការសត្វព្រៃនៅតែមាន ទោះបីជាច្បាប់ហាមឃាត់ក៏ដោយ។ សរីរាង្គសត្វកម្រ ដូចជាទឹកប្រមាត់ខ្លាឃ្មុំ ត្រូវបានគេជឿថាជាថ្នាំទិព្វសម្រាប់ព្យាបាលការជាំក្នុង ឬរបួសធ្ងន់ធ្ងរ។ ការយល់ឃើញថា "អ្វីដែលមកពីព្រៃគឺជាថ្នាំ" បានក្លាយជាកម្លាំងរុញច្រានឱ្យមានការជួញដូរសត្វព្រៃកាន់តែខ្លាំង។ ក្នុងសម័យមុន ស្ត្រីក្រោយសម្រាលកូនជារឿយៗត្រូវបានគេឱ្យបរិភោគសាច់សត្វព្រៃមួយចំនួនដើម្បី "ពង្រឹងសរសៃ"។ ទោះជាយ៉ាងណា ជំនឿទាំងនេះកំពុងត្រូវបានជំនួសដោយវិទ្យាសាស្ត្រវេជ្ជសាស្ត្រសម័យថ្មីដែលបង្ហាញពីគ្រោះថ្នាក់នៃមេរោគពីសត្វព្រៃ។ ការអប់រំអំពីសុខភាពសាធារណៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់សត្វព្រៃជាឱសថ។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៧០ សង្គ្រាមស៊ីវិល និងរបបខ្មែរក្រហមបានធ្វើឱ្យប្រជាជនបង្ខំចិត្តបរិភោគគ្រប់សត្វដែលរកបានដើម្បីរស់។ សត្វកម្រជាច្រើនត្រូវបានបរបាញ់ក្នុងទ្រង់ទ្រាយធំក្នុងសម័យនោះ ដោយសារតែភាពអត់ឃ្លាន និងកង្វះការគ្រប់គ្រង។ ក្រោយសម័យសង្គ្រាម ការបរបាញ់សត្វព្រៃបានប្រែប្រួលពីការរកអាហារចិញ្ចឹមពោះ ទៅជាពាណិជ្ជកម្មរកប្រាក់ចំណេញ។ ការរីកចម្រើននៃបច្ចេកវិទ្យាអាវុធ និងការប្រើប្រាស់កាំភ្លើងកែច្នៃបានធ្វើឱ្យការសម្លាប់សត្វព្រៃមានភាពងាយស្រួលជាងមុន។ ភោជនីយដ្ឋានសាច់សត្វព្រៃបានចាប់ផ្តើមរីកដុះដាលក្នុងទីក្រុង ដែលទាក់ទាញអតិថិជនមានទ្រព្យធនដែលចង់សាកល្បងរសជាតិប្លែក។ សាច់សត្វព្រៃបានក្លាយជា "និមិត្តរូបនៃអំណាច" និង "ភាពហ៊ឺហា" សម្រាប់អ្នកមានអំណាច និងអ្នកជំនួញមួយចំនួន។ ការជួញដូរឆ្លងដែនបានចាប់ផ្តើមមានសន្ទុះខ្លាំង ដែលនាំឱ្យសត្វព្រៃកម្ពុជាត្រូវបាននាំចេញទៅក្រៅប្រទេសជាបន្តបន្ទាប់។ សម្ពាធសេដ្ឋកិច្ចបានរុញច្រានឱ្យអ្នកភូមិដែលធ្លាប់តែការពារព្រៃ ប្រែក្លាយជាអ្នកនាំផ្លូវឱ្យអ្នកបរបាញ់ខុសច្បាប់។ ការកើនឡើងនៃតម្រូវការទីផ្សារបានធ្វើឱ្យចំនួនសត្វកម្រ ដូចជាខ្លា និងដំរី ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុត។ អតីតកាលដែលសំបូរសត្វព្រៃត្រូវបានជំនួសដោយភាពស្ងប់ស្ងាត់នៃព្រៃឈើដែលគ្មានសំឡេងសត្វ។ បច្ចុប្បន្ននេះ "វិបត្តិអន្ទាក់" គឺជាសត្រូវដ៏ធំបំផុតដែលកំពុងបំផ្លាញសត្វព្រៃនៅក្នុងតំបន់ការពាររបស់កម្ពុជា។ អន្ទាក់ខ្សែលួសដែលមានតម្លៃថោក និងងាយស្រួលផលិត ត្រូវបានដាក់រាយប៉ាយពេញព្រៃដោយមិនរើសមុខសត្វ។ សត្វព្រៃដែលជាប់អន្ទាក់ច្រើនតែស្លាប់ដោយការឈឺចាប់ ឬត្រូវគេដឹកយកទៅលក់នៅទីផ្សារងងឹត។ ការបរិភោគសាច់សត្វព្រៃនៅពេលបច្ចុប្បន្ន ជារឿយៗត្រូវបានធ្វើឡើងដោយលាក់លៀម ដើម្បីជៀសវាងការបង្ក្រាបពីអាជ្ញាធរ។ បណ្តាញសង្គមបានក្លាយជាកន្លែងផ្សព្វផ្សាយ និងជួញដូរសត្វព្រៃដោយខុសច្បាប់ ដែលពិបាកក្នុងការពង្រឹងច្បាប់។ ការចិញ្ចឹមសត្វព្រៃដូចជា ក្ងោក ឬជ្រូកព្រៃ ក្នុងកសិដ្ឋាន គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបរបាញ់ពីព្រៃធម្មជាតិ។ ទោះជាយ៉ាងណា អ្នកបរិភោគខ្លះនៅតែប្រកាន់ខ្ជាប់ថា សាច់សត្វពីព្រៃធម្មជាតិមានរសជាតិល្អជាងសាច់កសិដ្ឋាន។ ការបរិភោគសត្វព្រៃក្នុងសម័យនេះ មិនមែនដើម្បីរស់រានទេ តែគឺជា "ការកម្សាន្តដែលបំផ្លិចបំផ្លាញ"។ តម្លៃសាច់សត្វព្រៃនៅលើទីផ្សារខ្ពស់ជាងសាច់សត្វធម្មតា ដែលជំរុញឱ្យមានការបរបាញ់កាន់តែខ្លាំង។ ការយល់ដឹងអំពីសុខភាពបានបង្ហាញថា សាច់សត្វព្រៃអាចផ្ទុកមេរោគដែលបង្កឱ្យមានជំងឺរាតត្បាតសកល។ ការដាក់ពិន័យ និងការអនុវត្តច្បាប់កាន់តែតឹងរ៉ឹងបានធ្វើឱ្យការលក់សាច់សត្វព្រៃមានការថយចុះ។ សហគមន៍ដែលធ្លាប់តែបរបាញ់ បានប្រែក្លាយទៅជាអ្នកការពារ និងមគ្គុទ្ទេសក៍ទេសចរណ៍ធម្មជាតិវិញ។ ការផ្លាស់ប្តូរពី "ការបរិភោគ" មកជា "ការមើលកម្សាន្ត" គឺជាជោគជ័យដ៏ធំនៃការអភិរក្ស។ ប្រជាជនចាប់ផ្តើមយល់ថា ទេសចរណ៍សត្វព្រៃផ្តល់ចំណូលប្រកបដោយនិរន្តរភាពជាងការបរបាញ់។ មោទកភាពជាតិចំពោះសត្វកម្រ ដូចជាសត្វកុក ឬដំរីអាស៊ី បានជំរុញឱ្យមានការចូលរួមការពារ។ ការសិក្សាផ្នែកវិទ្យាសាស្ត្របង្ហាញថា សត្វព្រៃគឺជាប្រភពនៃជំងឺឆ្លងថ្មីៗដែលពិបាកព្យាបាល។ វិបត្តិជំងឺកូវីដ-១៩ បានផ្តល់មេរៀនដ៏ជូរចត់អំពីគ្រោះថ្នាក់នៃការជួញដូរសត្វព្រៃជាសកល។ ការបរិភោគសាច់សត្វព្រៃមិនផ្តល់សារធាតុចិញ្ចឹមពិសេសជាងសាច់សត្វធម្មតានោះឡើយ។ ជាតិពុលពីគ្រាប់ដែលប្រើក្នុងការបរបាញ់ ដូចជាគ្រាប់កាំភ្លើង អាចបន្សល់ក្នុងសាច់សត្វដែលយើងបរិភោគ។ ភាពស្អាត និងអនាម័យក្នុងដំណើរការដឹកជញ្ជូនសត្វព្រៃខុសច្បាប់គឺស្ទើរតែគ្មានទាល់តែសោះ។ ការជៀសវាងការបរិភោគសាច់សត្វព្រៃគឺជាការការពារខ្លួនឯង និងគ្រួសារពីជំងឺឆ្លង។ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការបរិភោគសត្វព្រៃដើម្បីសុខភាពសាធារណៈ។ ការយល់ដឹងពីសុវត្ថិភាពចំណីអាហារបានក្លាយជាកត្តាសម្រេចចិត្តក្នុងការរើសអាហារ។ ដំណើរនៃការប្រែប្រួលម្ហូបអាហារខ្មែរពីសត្វព្រៃមកជាសាច់កសិដ្ឋាន គឺជាសញ្ញានៃការរីកចម្រើន។ ការរក្សាវប្បធម៌ម្ហូបអាហារមិនមែនមានន័យថាត្រូវតែមានសាច់សត្វព្រៃនៅលើចាននោះឡើយ។ យើងអាចចម្អិនមុខម្ហូបប្រពៃណីដោយប្រើប្រាស់សាច់សត្វចិញ្ចឹមជំនួសវិញដោយមិនបាត់រសជាតិ។ អនាគតដែលព្រៃឈើកម្ពុជាពេញដោយសត្វព្រៃរស់នៅដោយសុវត្ថិភាពគឺជាក្តីស្រមៃរួម។ ការចូលរួមចំណែករបស់បុគ្គលម្នាក់ៗក្នុងការមិនបរិភោគសត្វព្រៃគឺមានឥទ្ធិពលខ្លាំងណាស់។ យើងចង់ឱ្យពិភពលោកស្គាល់កម្ពុជាតាមរយៈភាពសំបូរបែបនៃសត្វព្រៃក្នុងព្រៃ មិនមែននៅលើតុអាហារទេ។ ការផ្លាស់ប្តូរទម្លាប់ពីការបរបាញ់មកជាការអភិរក្ស គឺជាមោទកភាពដ៏ធំធេងនៃជាតិសាសន៍។ ចូរយើងរួមគ្នាបង្កើតវប្បធម៌ "ស្រឡាញ់ និងការពារ" ជំនួសឱ្យ "បរបាញ់ និងបរិភោគ"។ សត្វព្រៃកម្ពុជានឹងរស់រានមានជីវិតបាន ប្រសិនបើមានការប្តេជ្ញាចិត្តពិតប្រាកដពីយើងទាំងអស់គ្នា។